នៅចុងឆ្នាំ១៩៧៦និងដើមឆ្នាំ១៩៧៧ ការស្រាវជ្រាវរកម្លាំងបង្កប់ស៊ីរូនផ្ទៃក្នុងបានក្លាយជាកិច្ចការចម្បងរបស់ ខ្មែរក្រហម ។ ខ្មែរក្រហមបានធ្វើឱ្យអ្នកភូមិស៊ើបការណ៍ពីគ្នាទៅវិញទៅមក ដោយប្រើប្រាស់ពាក្យស្លោកមួយ “ត្រូវចេះ តាមដានគ្នាទៅវិញទៅមក ត្រូវរាយការណ៍ជូនអង្គការ”។ ខ្មែរក្រហមបានប្រើប្រាស់វិធីសាស្រ្តជាច្រើនដើម្បីកំណត់អត្តសញ្ញាណ និងចាប់ខ្លួនអ្នកដែលពួកគេសង្ស័យថាជាសត្រូវផ្ទៃក្នុង។ មធ្យោបាយផ្សេងៗ ទៀតដែលខ្មែរក្រហមប្រើក្នុងការស្វែងរកចាប់ខ្លួនខ្មាំងបង្កប់រួមមាន ការឈ្លបយកការណ៍ របាយការណ៍ពីអ្នកយកការណ៍ ការធ្វើប្រវត្តិរូបផ្ទាល់ខ្លួនញឹកញាប់ និងចម្លើយសារភាព ។ នេះបានបង្កើតបរិយាកាសនៃការភ័យខ្លាច និងការមិនទុកចិត្តគ្នានៅក្នុងសហគមន៍។ ចំពោះការឈ្លបយកការណ៍គឺ ខ្មែរក្រហមបានដាក់ភ្នាក់ងារឈ្លបយកការណ៍ដើម្បីតាមដានសកម្មភាព និងការសន្ទនារបស់ប្រជាជន។ របាយការណ៍ពីអ្នកយកការណ៍គឺ ពួកគេបានពឹងផ្អែកលើព័ត៌មានដែលទទួលបានពីអ្នកយកការណ៍ដែលបានផ្តល់របាយការណ៍អំពីបុគ្គលដែលគួរឱ្យសង្ស័យ។ រីឯការធ្វើប្រវត្តិរូបផ្ទាល់ខ្លួនញឹកញាប់គឺ ប្រជាជនត្រូវបានតម្រូវឱ្យធ្វើប្រវត្តិរូបផ្ទាល់ខ្លួនជាញឹកញាប់ ដែលអាចត្រូវបានប្រើដើម្បីស្វែងរកភាពមិនស៊ីគ្នា ឬព័ត៌មានដែលអាចចោទជាការសង្ស័យ។ ចម្លើយសារភាពគឺជា ការធ្វើទារុណកម្ម និងការបង្ខំឱ្យសារភាព គឺជាមធ្យោបាយដ៏សំខាន់មួយក្នុងការទទួលបានព័ត៌មាន និង "បញ្ជាក់" ពីបទល្មើសដែលបានចោទប្រកាន់។ ដំណើរការនៃការចាប់ខ្លួនគឺនៅពេលដែលបុគ្គលណាម្នាក់ត្រូវបានរកឃើញថាជា "កម្លាំងបង្កប់" ឈ្មោះរបស់ពួកគេនឹងត្រូវរាយការណ៍ទៅគណៈកម្មាធិការឃុំ ឬគណៈកម្មាធិការស្រុក។ បន្ទាប់មក បុគ្គលនោះនឹងត្រូវចាប់ខ្លួន។ ខ្មែរក្រហមបានជៀសវាងការចាប់ខ្លួនជាសាធារណគឺ ដើម្បីកុំឱ្យមានការភ្ញាក់ផ្អើល ឬចលាចល។ ជាទូទៅ ប្រសិនបើសមាជិកណាម្នាក់នៅក្នុងសហករណ៍ត្រូវបានសង្ស័យ កម្មាភិបាលសហករណ៍នឹងប្រាប់អ្នកនោះថា "អង្គការអញ្ជើញសមមិត្តទៅរៀនសូត្រ"។ ក្រោមលេសនៃការ "អញ្ជើញទៅរៀនសូត្រ" នេះ ជនរងគ្រោះជាច្រើនត្រូវបានចាប់បញ្ជូនទៅមន្ទីរឃុំឃាំងនានា ដូចជាមន្ទីរស-២១ ឬ គុកទួលស្លែងជាដើម។ មន្ទីរសន្តិសុខ ២១ (ឬ ស-២១) គុកទួលស្លែង នេះគឺជាពន្ធនាគារដ៏ល្បីល្បាញបំផុត និងជាមជ្ឈមណ្ឌលឃុំឃាំង កែប្រែ និងសម្លាប់មនុស្សដ៏ធំបំផុតរបស់ខ្មែរក្រហម។ នៅមន្ទីរសន្តិសុខ ២១ (ឬស-២១) គុកទួលស្លែង គឺជាអតីតវិទ្យាល័យមួយនៅភ្នំពេញ ហៅថា វិទ្យាល័យទួលស្វាយព្រៃ ត្រូវបានកែប្រែទៅជាគុកដ៏សាហាវឃោរឃៅបំផុត។ អ្នកទោសត្រូវបានឃុំឃាំងក្នុងបន្ទប់តូចៗ ជារឿយៗដាច់ដោយឡែកពីគ្នា ឬក្នុងបន្ទប់រួមដែលណែនណាន់តាន់តាប់។ ពួកគេត្រូវបានចងជាប់នឹងឥដ្ឋ ឬជញ្ជាំង មិនមានមុង ឬភួយឡើយ។ លក្ខខណ្ឌរស់នៅមានលក្ខណៈអមនុស្សធម៌បំផុត។ ចំពោះគោលបំណងនៃការសួរចម្លើយគឺដើម្បីបង្ខំឱ្យអ្នកទោសសារភាពពី "ឧក្រិដ្ឋកម្ម" របស់ពួកគេ និងដើម្បីទម្លាយឈ្មោះបក្ខពួកដែលសង្ស័យ។ ការធ្វើទារុណកម្មមានលក្ខណៈព្រៃផ្សៃបំផុត ដែលរួមមាន ការវាយដំយ៉ាងធ្ងន់ធ្ងរ ការឆក់ខ្សែភ្លើង ការដកក្រចក ការជ្រមុជទឹក ការបង្អត់អាហារនិងទឹក ការបង្ខំឱ្យបរិភោគលាមកមនុស្ស ឬផឹកទឹកនោមជាដើម។ អ្នកទោសមិនត្រូវបានអនុញ្ញាតឱ្យស្រែកយំ ឬបង្ហាញការឈឺចាប់ឡើយ។ ខ្មែរក្រហមរក្សាកំណត់ត្រាលម្អិតអំពីអ្នកទោសនៅ ស-២១ រួមទាំងរូបថត និងរបាយការណ៍សារភាពដែលត្រូវបានបង្ខំ។ កំណត់ត្រាទាំងនេះបានក្លាយជាភស្តុតាងសំខាន់នៃការកាប់សម្លាប់ដ៏ឃោរឃៅ។ ចំពោះចំនួនអ្នកទោស និងអ្នករស់រានមានជីវិត គេបានប៉ាន់ប្រមាណថាមានមនុស្ស ចន្លោះពី ១៧,០០០ ទៅ ២០,០០០ នាក់ត្រូវបានឃុំឃាំងនៅ ស-២១ ចាប់ពីឆ្នាំ១៩៧៥ ដល់ ១៩៧៩។ ក្នុងចំណោមអ្នកទោសទាំងអស់នោះ មានតែមនុស្ស ៧ទៅ១២ នាក់ប៉ុណ្ណោះដែលត្រូវបានគេដឹងថារស់រានមានជីវិតនៅពេលដែលរបបនេះដួលរលំ។ ក្រៅពី ស-២១ មានមន្ទីរឃុំឃាំងរាប់រយផ្សេងទៀតនៅទូទាំងប្រទេស ដែលខ្លះក៏មានទំហំធំ ហើយបានសម្លាប់មនុស្សច្រើនដែរ។ មន្ទីរឃុំឃាំងទាំងនេះបានអនុវត្តវិធីសាស្ត្រឃោរឃៅដូចគ្នាទៅនឹង ស-២១ ដែរ។ បន្ទាប់ពីការសួរចម្លើយ និងការបង្ខំឱ្យសារភាព អ្នកទោសភាគច្រើន (ជាពិសេសពី ស-២១) ត្រូវបានដឹកជញ្ជូនទៅកាន់ "វាលពិឃាត" ដូចជាវាលពិឃាតជើងឯក ដែលជាកន្លែងសម្លាប់ និងកប់សពជាច្រើន។ ដើម្បីសន្សំគ្រាប់កាំភ្លើង ខ្មែរក្រហមតែងតែប្រើឧបករណ៍ដូចជា ពូថៅ ចប ឬឧបករណ៍មុតស្រួចផ្សេងទៀតដើម្បីសម្លាប់អ្នកទោស។ ចំពោះសាកសពវិញ ត្រូវបានបោះចោលក្នុងរណ្ដៅរួម។ នៅដំណាក់កាលចុងក្រោយនៃរបបខ្មែរក្រហម ការចាប់ខ្លួន និងការឃុំឃាំងបានកើនឡើងកាន់តែខ្លាំង ដោយសារតែមានការបន្សុទ្ធកម្មផ្ទៃក្នុង។ សូម្បីតែកម្មាភិបាល និងមេដឹកនាំខ្មែរក្រហមខ្លួនឯង ក៏បានក្លាយជាជនរងគ្រោះនៃការសង្ស័យ និងការកាប់សម្លាប់នេះដែរ ដោយសារតែការមិនទុកចិត្តគ្នា និងការភ័យខ្លាចការក្បត់។ គោលការណ៍ដ៏ឃោរឃៅរបស់ខ្មែរក្រហមគឺ "សុខចិត្តចាប់ខុស ១០ មិនឱ្យលែងខុស ១" ដែលបង្ហាញពីការព្រងើយកន្តើយរបស់ពួកគេចំពោះអាយុជីវិត និងភាពយុត្តិធម៌។ ពួកគេសុខចិត្តចាប់មនុស្សស្លូតត្រង់ជាច្រើននាក់ ដើម្បីកុំឱ្យមានសត្រូវម្នាក់រួចខ្លួន។ ការចាប់ខ្លួន និងការឃុំឃាំងក្នុងសម័យខ្មែរក្រហម គឺជាផ្នែកដ៏ខ្មៅងងឹតបំផុតមួយក្នុងប្រវត្តិសាស្ត្រកម្ពុជា ដែលបង្ហាញពីភាពឃោរឃៅនៃរបបផ្តាច់ការដែលបានបណ្តាលឱ្យមនុស្សស្លាប់រាប់លាននាក់។